នៅពេលទំនាក់ទំនងជាមួយមន្ត្រីនគរបាលនៅកម្ពុជា ការយល់ដឹង និងការអនុវត្តតាមបទដ្ឋានភាសា និងវប្បធម៌ក្នុងស្រុក គឺជារឿងសំខាន់ណាស់ ដើម្បីធានាបាននូវអន្តរកម្មប្រកបដោយការគោរព និងរលូន។ ជាបឋម ភាសាខ្មែរគឺចាំបាច់ណាស់ ទោះបីជាមន្ត្រីនគរបាលមួយចំនួនជាពិសេសនៅតំបន់ទេសចរណ៍អាចចេះភាសាអង់គ្លេសខ្លះៗក៏ដោយ។ ការប្រើប្រាស់ភាសាខ្មែរគឺត្រូវបានណែនាំយ៉ាងខ្លាំង ហើយត្រូវប្រើប្រាស់ពាក្យគួរសមផ្លូវការជានិច្ច។ នៅពេលស្វាគមន៍មន្ត្រីនគរបាល ត្រូវនិយាយថា "ជម្រាបសួរ" ព្រមទាំងសំពះតាមប្រពៃណីខ្មែរ។ សម្រាប់ការហៅឈ្មោះ មន្ត្រីប្រុសគួរប្រើពាក្យ "លោក" និង "លោកស្រី" សម្រាប់មន្ត្រីស្រី។ ចំពោះការឆ្លើយតប "បាទ" សម្រាប់បុរសនិយាយ និង "ចាស" សម្រាប់ស្ត្រីនិយាយ ខណៈពាក្យដែល "អត់ទេ" សម្រាប់បដិសេធ។ លើសពីនេះ ត្រូវប្រើ "អរគុណ" សម្រាប់ថ្លែងអំណរគុណ "សូមទោស" សម្រាប់សុំទោស និង "សូម" សម្រាប់សំណូមពរ។ ក្រៅពីការប្រើប្រាស់ភាសាត្រឹមត្រូវ ការរក្សាភាពស្ងប់ស្ងាត់ និងគួរសម គឺជាកត្តាដ៏សំខាន់បំផុតមួយនៅក្នុងគ្រប់ទម្រង់នៃការប្រាស្រ័យទាក់ទងទាំងអស់។ ជនជាតិខ្មែរឱ្យតម្លៃខ្ពស់ចំពោះការរក្សា "កិត្តិយស" និងការជៀសវាងការបង្ហាញពាក្យសម្តីមិនល្អឬអាកប្បកិរិយាមិនល្អនៅទីសាធារណៈទៀតផង។ ដូច្នេះ កុំដំឡើងសំឡេង កុំឈ្លោះប្រកែក ឬបង្ហាញកំហឹង ឬការខកចិត្តឱ្យសោះ តែត្រូវរក្សាភាពស្ងប់ស្ងាត់ និងញញឹម។ ត្រូវតែបង្ហាញការគោរពចំពោះអាជ្ញាធរ ដោយសារមន្ត្រីនគរបាលមានឋានៈជាអ្នកអនុវត្តច្បាប់ ហើយត្រូវមានភាពអត់ធ្មត់ក្នុងការទំនាក់ទំនង ព្រោះអ្វីៗអាចនឹងដំណើរការយឺតជាងការរំពឹងទុក។ គួរតែផ្ដល់ព័ត៌មានពិត និងការសហការជាមួយមន្ត្រី គឺជាកាតព្វកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប។ ជាទូទៅ ជៀសវាងការផ្តួចផ្តើមការប៉ះពាល់រាងកាយជាមួយមន្ត្រីនគរបាល ហើយស្លៀកពាក់សមរម្យនៅពេលទាក់ទងជាមួយអាជ្ញាធរ ឬនៅទីសាធារណៈ។ រីឯ ការប្រាស្រ័យទាក់ទងមិនមែនពាក្យសំដី គឺសំខាន់ណាស់ ព្រោះវាជាផ្នែកមួយដ៏ធំនៃការបញ្ចេញមតិរបស់យើង។ ការបង្ហាញការគោរពតាមរយៈកាយវិការ ដូចជាការ ឱនបន្តិច ឬងក់ក្បាលដោយគោរព អាចជួយបង្កើតការគោរពដោយប្រពៃ។ ជៀសវាងការធ្វើសកម្មភាពភ្លាមៗបែបរហ័ស និងបង្ហាញដៃឱ្យមន្ត្រីឃើញ ក៏អាចជួយឱ្យមន្ត្រីមានអារម្មណ៍ធូរស្រាលផងដែរ។ នៅពេលអ្នកមិនយល់អ្វីមួយ វាជាការគួរសមក្នុងការសុំការបំភ្លឺដោយការគោរព ដោយអ្នកអាចនិយាយថា “សូមលោក ឬលោកស្រីអាចពន្យល់បន្ថែមបានទេ?”។ ចំពោះបញ្ហា "ការសូកប៉ាន់" ទោះបីជាខុសច្បាប់ក៏ដោយ ជួនកាលការបង់ "ពិន័យ" តូចតាចអាចជាមធ្យោបាយលឿនបំផុតដើម្បីដោះស្រាយបញ្ហា។ ចំពោះ ដំបូន្មានផ្លូវការគឺត្រូវតែបដិសេធការទាមទារខុសច្បាប់ ហើយអាចទាក់ទងស្ថានទូតដើម្បីសុំជំនួយ។ ប្រសិនបើត្រូវរាយការណ៍អំពីបទល្មើសធ្ងន់ធ្ងរ អ្នកអាចទៅកាន់ប៉ុស្តិ៍នគរបាល រួមទាំងការិយាល័យនគរបាលទេសចរណ៍ ។ គេក៏ត្រូវដឹងថាអ្នកនិយាយភាសាអង់គ្លេសប្រហែលជាមិនតែងតែមានទេ ហើយការស៊ើបអង្កេតប្រហែលជាមិនតែងតែធ្វើឡើងសម្រាប់បទល្មើសតូចតាចនោះដែរ។ ការយល់ដឹង និងការគោរពបទដ្ឋានទាំងនេះនឹងជួយឲ្យអ្នកធ្វើការទំនាក់ទំនងជាមួយមន្ត្រីនគរបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព និងការគោរពកាន់តែខ្លាំង។